ចំពោះនំអន្សមចេក មានលក្ខណៈមិនសូវខុសគ្នាជាមួយនឹងអន្សមជ្រូកប៉ុន្មានទេ គ្រាន់តែរសជាតិផ្សេងគ្នា។ នំអន្សមចេក ក៏ត្រូវបានធ្វើសម្រាប់ទទួលភ្ញៀវ ក្នុងពិធីបុណ្យប្រពៃណីខ្មែរ ពិធីរៀបការ និងពិធីជួបជុំ ដែលជាបង្អែមដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរ។ គ្រឿងផ្សំមានដូចជាអង្ករដំណើប ផ្លែចេកទុំ ដូងទុំ ស្លឹកចេក អំបិល ស្ករស និងខ្សែចេក។ ចំពោះរបៀបធ្វើ ជាដំបូង ត្រាំអង្ករដំណើបនៅក្នុងទឹកប្រហែល ២ម៉ោងដើម្បីឱ្យរីក បន្ទាប់មកលាងសម្អាតឱ្យស្អាតហើយទុកឱ្យស្រស់ទឹក។ លាយខ្ទិះដូងឆៅ ស្ករនិងអំបិលទៅក្នុងអង្ករដំណើបនោះ ហើយច្របល់ឱ្យបានសព្វល្អរួចយកចេកទៅពូតថ្នមៗជាមួយអង្ករ។ រួចយកស្លឹកចេក ២ទៅ៣សន្លឹកលាតវាឱ្យស្មើ ហើយដាក់ត្រួតពីលើគ្នា ការធ្វើបែបនេះដើម្បីឱ្យស្លឹកចេកអាចធន់នឹងកម្តៅ និងមិនងាយរហែក។ ដាក់អង្ករដែលលាយរួចវាចនៅលើស្លឹកចេក កុំឱ្យស្តើងពេក ក៏កុំឱ្យក្រាស់ពេកដែរ។ ហើយយកចេក ១ផ្លែទៅដាក់នៅចំកណ្តាលអង្ករដែលរៀបចំរួចលើស្លឹកចេក។ បន្ទាប់មករោយអង្ករពីលើចេកហើយរុំស្លឹកចេកឱ្យណែន ហើយភ្ជិតចុងវាទាំងពីរឱ្យជិតល្អ ហើយរឹតក្បាលនំឱ្យណែនទើបមិនជ្រាបទឹកហើយមិនឆាប់ផ្អូម។ ស្ងោរអន្សមចេកដែលចងរួចនោះនៅក្នុងទឹក រយៈពេលប្រហែល ១ម៉ោង៣០នាទី ដោយមុនស្រង់នំទាំងអស់ យើងត្រូវយកមួយមកកាត់ភ្លក្សសិនថាឆ្អិនឬនៅ។ ម្យ៉ាងទៀត យើងក៏អាចបន្ថែមខ្នុរចូលទៅក្នុងអង្ករដោយផ្អែកលើចំណូលចិត្ត ដើម្បីបន្ថែមរសជាតិឱ្យឈ្ងុយឆ្ងាញ់ផងដែរ។ ក្រៅពីនំអន្សមចេក ក៏មាន នំបត់ ដែលគេនិយមធ្វើសម្រាប់ពិធីបុណ្យជាច្រើនក្នុងប្រពៃណីខ្មែរ ដោយយកនំមួយប្រភេទនេះទុកជាបង្អែមសម្រាប់ទទួលទានផងដែរ។